យើងសង្កេតឃើញថា សព្វថ្ងៃនេះ ក្នុងទីក្រុងភ្នំពេញ វត្តមានរថយន្តអគ្គិសនីមានការកើនឡើងជាលំដាប់។ រដ្ឋាភិបាលកម្ពុជាមានគោលបំណងលើកស្ទួយចលនាបៃតងទូទាំងទីក្រុង។ ដល់ឆ្នាំ ២០៣០ កម្ពុជាប្រុងធ្វើផែនការចុះបញ្ជីយានយន្តអគ្គិសនីចំនួន ៧៧០,០០០គ្រឿងទូទាំងប្រទេស។ គោលដៅនេះរួមមានរថយន្តអគ្គិសនី ម៉ូតូ តុកតុក និងរថយន្តពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ មានយានយន្តអគ្គិសនីដែលបានចុះបញ្ជីលើសពី ១,៦០០គ្រឿងនៅកម្ពុជា។ រដ្ឋាភិបាលកំពុងពង្រីកស្ថានីយ៍សាកថ្ម នៅទូទាំងទីក្រុងភ្នំពេញ។ បច្ចុប្បន្ន មានស្ថានីយ៍សាកថ្មសាធារណៈចំនួន ២១ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ ផែនការបន្ថែមស្ថានីយ៍សាកថ្មកំពុងស្ថិតក្នុងដំណើរការ ដើម្បីបំពេញតម្រូវការកាន់តែខ្ពស់របស់អ្នកប្រើប្រាស់រថយន្តអគ្គីសនីនៅទូទាំងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនឯកជនកំពុងណែនាំម៉ូដែល រថយន្តអគ្គីសនី ថ្មីៗនៅភ្នំពេញ។ មានប្រភេទរថយន្តអគ្គិសនីលើស ១០ ប្រភេទសម្រាប់អ្នកប្រើប្រាស់នាពេលសព្វថ្ងៃនេះ។ ក្នុងនោះ មានក្រុមហ៊ុនចំនួន ៩ ដែលផ្គត់ផ្គង់ម៉ូតូ អគ្គិសនី។ មានក្រុមហ៊ុនមួយផ្គត់ផ្គង់ តុកតុក អគ្គិសនី ឬរថយន្តដែលមានកង់បី។ យានយន្តអគ្គិសនីត្រូវបានចាត់ទុកថាល្អសម្រាប់បរិស្ថាន ដោយសារវាជួយកាត់បន្ថយការបញ្ចេញកាបូន។ រដ្ឋាភិបាលក៏លើកស្ទួយការនាំចូលយានយន្តអគ្គីសនី ដោយកាត់បន្ថយពន្ធផងដែរ។ ការកែលម្អបច្ចេកវិទ្យានៃប្រព័ន្ធថ្មធ្វើឲ្យយានយន្តអគ្គីសនីកាន់តែ មានប្រសិទ្ធភាពខ្ពស់។ មានយានយន្តមួយចំនួននៅភ្នំពេញ ដែលអាចដំណើរការលើស ២០០ គីឡូម៉ែត្រក្នុងការសាកថ្មម្ដង។ ពេលវេលាសាកថ្មសម្រាប់យានយន្តអគ្គីសនី ម៉ូដែលថ្មីៗ ក៏បានកាត់បន្ថយទៅជាលឿនជាងមុនដែរ។ ការប្រើប្រាស់ថាមពលអាចកែច្នៃបានកំពុងត្រូវបានស្រាវជ្រាវសម្រាប់ស្ថានីយ៍សាកថ្មយានយន្តអគ្គីសនី។ ស្ថានីយ៍សាកថ្មដែលប្រើថាមពលព្រះអាទិត្យ ក៏កំពុងអភិវឌ្ឍនៅតាមតំបន់ខ្លះក្នុងទីក្រុងភ្នំពេញផងដែរ។ រថយន្តតាក់សុី អគ្គិសនី ក៏កំពុងបង្ហាញវត្តមានគួរឱ្យកត់សម្គាល់នៅលើដងវិថីនៃទីក្រុងភ្នំពេញផងដែរ។ កម្មវិធីហៅឡានក៏បានចាប់ផ្តើមបញ្ចូលជម្រើសឡានអគ្គីសនីទៅក្នុងនោះផងដែរ។ ការប្រើប្រាស់យានយន្តអគ្គីសនី បានជួយកាត់បន្ថយការបំពុលសំលេងក្នុងទីក្រុងយ៉ាងច្រើន ជាពិសេសនៅទីក្រុងភ្នំពេញផ្ទាល់តែម្ដង។ ក្រុមហ៊ុននានា បានរៀបចំកម្មវិធីពិព័រណ៍ ដើម្បីបង្ហាញបច្ចេកវិទ្យាយានយន្តអគ្គីសនីនៅតាមទីសាធារណៈ ឬផ្សារទំនើបក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនផលិតយានយន្តអគ្គីសនី ក៏កំពុងតែរួមបញ្ចូលភាពច្នៃប្រឌិត និងភាពទាន់សម័យទៅក្នុងការផលិតរបស់ពួកគេផងដែរ។ យានយន្តអគ្គីសនីត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នជាតិពុលក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនអគ្គីសនីខ្លះក៏មានផ្តល់សេវាកម្មក្រោយលក់ និងថែទាំផងដែរ។ ភ្នំពេញមានគោលបំណងក្លាយជាទីក្រុងគំរូសម្រាប់ការដឹកជញ្ជូនបៃតងនៅអាស៊ីអាគ្នេយ៍។ ការនាំចូល និងវត្តមានរបស់យានយន្តអគ្គីសនី ក៏បានបង្កើតឱកាសការងារថ្មីៗនៅទីក្រុងផងដែរ។ បច្ចេកវិទ្យាយានយន្តអគ្គីសនី លើកស្ទួយការប្រើប្រាស់ថាមពលអាចកែច្នៃបាននៅក្នុងទីក្រុងភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរជាច្រើនជ្រើសរើសប្រើប្រាស់រថយន្តអគ្គីសនី ដោយសារវាមានតម្លៃធូរថ្លៃ និងល្អបរិយាស ព្រោះទីក្រុងសម្បូរទៅដោយផ្សែងពុលចេញពីយានយន្តណាស់។ ទីផ្សាររថយន្តអគ្គីសនីនៅទីក្រុង ភ្នំពេញ ត្រូវបានរំពឹងថា នឹងរីកចម្រើនយ៉ាងរហ័សក្នុងទសវត្សរ៍ខាងមុខ។ ប្រជាពលរដ្ឋដែលរស់នៅភ្នំពេញច្រើនប្រើម៉ូតូ អគ្គិសនីសម្រាប់ការធ្វើដំណើរជិតៗ។ ក្នុងនោះក៏មានរថយន្តអគ្គីសនីមួយចំនួនបានតំឡើងប្រព័ន្ធ GPS សម្រាប់ការធ្វើដំណើរទៅទីក្រុងផងដែរ ដែលធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។ រថយន្ត តាក់សុី អគ្គិសនីកាត់បន្ថយការចំណាយសាំង បើប្រៀបធៀបជាមួយ តាក់សុីពីមុន។ ថ្មរបស់យានយន្តអគ្គីសនីកាន់តែមានភាពធន់ ហើយអាចប្រើរហូតដល់ 8 ឆ្នាំ។ ក្រុមហ៊ុនយានយន្តអគ្គីសនីមួយចំនួននៅភ្នំពេញ ក៏មានផ្តល់សេវាប្ដូរថ្មដែរ។ យានយន្តអគ្គីសនីជួយកាត់បន្ថយការបំពុលខ្យល់ក្នុងតំបន់ដែលមានចរាចរណ៍កកស្ទះច្រើន ក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនអន្ដរជាតិមួយចំនួនក៏បានវិនិយោគក្នុងទីផ្សារយានយន្តអគ្គីសនី ក្នុងទីក្រុងភ្នំពេញដែរ។ ការជ្រើសរើសប្រើប្រាស់យានយន្តអគ្គីសនីក្នុងក្រុងភ្នំពេញ បង្ហាញពីការប្តេជ្ញាចិត្តខ្លាំងក្នុងការផ្លាស់ប្តូរទៅការដឹកជញ្ជូនប្រកបដោយចីរភាព និងការពារបរិស្ថាន។ យានយន្តអគ្គីសនីក៏ជួយកាត់បន្ថយការបញ្ចេញកាបូន សំលេងរំខាន និងការពឹងផ្អែកលើសាំងនាំចូល ព្រមទាំងបង្កើតឱកាសការងារថ្មី និងលើកស្ទួយការស្រាវជ្រាវបច្ចេកវិទ្យាបៃតងផងដែរ។ នវានុវត្តន៍ក្នុងយានយន្តអគ្គិសនីនៅភ្នំពេញ មិនត្រឹមតែផ្លាស់ប្តូររបៀបដឹកជញ្ជូនក្នុងទីក្រុងប៉ុណ្ណោះទេ តែថែមទាំងលើកស្ទួយអនាគតប្រកបដោយចីរភាព និងការរស់នៅជាមួយបរិស្ថានបៃតងសម្រាប់ប្រជាជនទាំងអស់ក្នុងទីក្រុងភ្នំពេញផងដែរ។